ប្រាសាទអង្គរបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤ ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទបាយ័នមានកំពូលចំនួន ៥៤ ដែលក្នុងនោះមានតួប៉ម ៤៩ និងកំពូលក្លោងទ្វារចូលចំនួន ៥។ កំពូលនីមួយៗសុទ្ធតែមានមុខបួន ហើយតំណាងឱ្យខេត្ត-ក្រុងខ្មែរទាំង ៥៤ នៅសម័យកាលនោះ។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ ចំណែកឯប្រាង្គកណ្ដាលចំនួន ១៦ ស្ថិតនៅជាន់ទី ៣ ដែលមានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរមានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ និងជល់មាន់ជាដើម។ ចំណែកឯចម្លាក់ គឺឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ជាងនេះទៀត មានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចំពោះអត្ថន័យនៃរូបព្រហ្មនេះ ជនជាតិខ្មែរនិងអន្តរជាតិមានទស្សនៈខុសៗគ្នា។ អ្នកខ្លះយល់ថា នេះមិនមែនជាព្រះព្រហ្មក្នុងព្រហ្មញ្ញសាសនាទេ ប៉ុន្តែជារូបតំណាងឱ្យ ចតុលោកបាល ដែលជាអ្នកថែរក្សាទិសទាំងបួននៃចក្រវាឡ។ រូបចម្លាក់ដែលញញឹមស្រស់រាក់ទាក់រកពុទ្ធសាសនិកទាំងឡាយ គឺជារូបតំណាងឱ្យ ព្រះបាទជ័យវរ្ម័នទី៧ ខ្លួនអង្គឯង។ តាមរយៈលក្ខណៈរូបសំណាកគង់ពែនភ្នែនក្នុងកាយវិការសមាធិ (ធ្យានមុទ្រៈ) គេហៅទ្រង់ថាជា ពុទ្ធរាជ ដែលជាព្រះពុទ្ធផង និងជាស្តេចផែនដីផង។ ក្នុងចំណោមរូបទាំងអស់នេះ ស្តេចជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា ព្រះអង្គមានចិត្តអាណិតអាសូរ ករុណា និងធម៌មេត្តាច្រើន។ ដូច្នេះ ព្រះអង្គចង់ផ្សព្វផ្សាយទៅទិសទាំង៤ នូវព្រហ្មវិហារធម៌ គឺមេត្តា ករុណា ឧបេក្ខា និងមុទិតា។ មេត្តា គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងគ្មានលក្ខខណ្ឌ ដែលកើតចេញពីចិត្តដ៏ជ្រះថ្លា ព្រមទាំងប្រាថ្នាចង់ឱ្យអ្នកដទៃបានសុខចម្រើនគ្រប់ពេលវេលា។ ករុណា គឺជាសេចក្តីអាណិតអាសូរ និងចង់រំដោះសត្វលោកពីទុក្ខ។ មុទិតា គឺជាសេចក្តីត្រេកអរដ៏ស្មោះស្ម័គ្រ ចំពោះភាពជោគជ័យ សុភមង្គល និងសេចក្តីសុខរបស់អ្នកដទៃ ដោយមិនមានការច្រណែននិន្ទាឡើយ។ ឧបេក្ខា គឺជាការតាំងចិត្តជាកណ្តាល ដោយមិនលំអៀងទៅរកខាងណាមួយឡើយ ដែលជាសេចក្តីព្រងើយកន្តើយដោយប្រាជ្ញា។ មួយវិញទៀតទិសទាំង៤ តំណាងឱ្យធាតុទាំង៤ ដែលមានខ្យល់ ទឹក ភ្លើង និងដី ព្រោះថាបើគ្មានធាតុទាំង ៤នេះទេ មនុស្សមិនអាចរស់នៅបានឡើយ ។ ប្រាសាទអង្គរបាយ័នមានមុខបួនបែរទៅទិសទាំងបួន ហើយទិសនីមួយៗសុទ្ធតែមានអត្ថន័យសំខាន់រៀងៗខ្លួន។ ទិសខាងកើតនៃប្រាសាទបាយ័ន ត្រូវបានចាត់ទុកថាជា ទិសដ៏សំខាន់បំផុត និងជាទិសតំណាងឱ្យ ពន្លឺ ជីវិត ការចាប់ផ្តើម និងការរស់ឡើងវិញ។ ព្រះអាទិត្យរះនៅទិសខាងកើត នាំមកនូវពន្លឺ និងភាពកក់ក្តៅដល់ពិភពលោក។ វត្តមានរបស់ព្រះភ័ក្ត្រដែលបែរទៅទិសកើត ជានិមិត្តរូបនៃការមើលឃើញនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើផ្នែកខាងកើតនៃអាណាចក្ររបស់ទ្រង់។ វាបង្ហាញពីអំណាច និងវត្តមានដ៏ទូលំទូលាយរបស់ព្រះអង្គក្នុងការការពារ និងថែរក្សាប្រជារាស្ត្រមិនថានៅទីណាឡើយ។ ព្រះអង្គត្រូវបានគេចាត់ទុកជាអ្នកនាំពន្លឺ និងជីវិតដល់នគរ។ វត្តមាននៃព្រះភ័ក្ត្រដែលបែរទៅទិសនីមួយៗ តំណាងឱ្យការផ្សព្វផ្សាយមេត្តាធម៌ និងព្រះធម៌នៅក្នុងព្រះពុទ្ធសាសនាមហាយាន។ ព្រះពោធិសត្វ លោកេស្វរៈ បានបំពេញមេត្តាធម៌ដល់សត្វលោកគ្រប់ទិសទី ដោយមើលឃើញនិងជួយដល់មនុស្សគ្រប់ទិសគ្រប់ទី។ វាជាការបង្ហាញពីសេចក្តីប្រាថ្នារបស់ព្រះមហាក្សត្រក្នុងការនាំមកនូវសេចក្តីសុខ សន្តិភាព និងការចាប់ផ្តើមថ្មីៗល្អៗដល់ប្រជារាស្ត្រទាំងអស់។ ទិសខាងជើងនៃប្រាសាទបាយ័ន ជាទិសដែលត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយ ភាពរុងរឿង វិបុលភាព និងទ្រព្យសម្បត្តិ។ វាជាទិសរបស់ព្រះ កុវេរៈ ដែលជាអាទិទេពនៃទ្រព្យសម្បត្តិនិងយ័ក្សនៅក្នុងជំនឿព្រហ្មញ្ញសាសនា។ ព្រះភ័ក្ត្រដែលបែរទៅទិសជើងជានិមិត្តរូបនៃការមើលឃើញនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើផ្នែកខាងជើងនៃអាណាចក្ររបស់ទ្រង់។ នេះបង្ហាញពីអំណាចនិងវត្តមានដ៏ទូលំទូលាយរបស់ព្រះអង្គក្នុងការការពារនិងថែរក្សាប្រជារាស្ត្រមិនថានៅទីណាឡើយ។ វាដូចទៅនឹងទិសផ្សេងទៀតដែរ ព្រះភ័ក្ត្រដែលបែរទៅទិសជើងក៏តំណាងឱ្យការផ្សព្វផ្សាយនូវមេត្តាធម៌និងព្រះធម៌នៃព្រះពុទ្ធសាសនាមហាយានទៅកាន់ទិសខាងជើងនៃនគរ ឬទៅកាន់សត្វលោកដែលស្ថិតនៅទិសនោះ។ វាជាការបង្ហាញពីសេចក្តីប្រាថ្នារបស់ព្រះមហាក្សត្រក្នុងការនាំមកនូវសេចក្តីសុខនិងសន្តិភាពដល់ប្រជារាស្ត្រទាំងអស់។ ទិសខាងត្បូងនៃប្រាសាទបាយ័ន ត្រូវបានផ្សារភ្ជាប់ជាមួយ ព្រះយមរាជ ដែលជាអាទិទេពនៃសេចក្តីស្លាប់ យុត្តិធម៌ និងការជំនុំជម្រះ។ ទិសនេះតំណាងឱ្យការបាត់បង់ ការបញ្ចប់ និងជួនកាលជាកន្លែងដែលវិញ្ញាណឆ្លងកាត់ក្រោយពេលស្លាប់។ ព្រះភ័ក្ត្រដែលបែរទៅទិសខាងត្បូង គឺជានិមិត្តរូបនៃការមើលឃើញនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើផ្នែកខាងត្បូងនៃអាណាចក្ររបស់ទ្រង់។ វាបង្ហាញពីអំណាចនិងវត្តមានដ៏ទូលំទូលាយរបស់ព្រះអង្គក្នុងការការពារ និងគ្រប់គ្រងប្រជារាស្ត្រមិនថាស្ថិតនៅទីណាឡើយ។ នៅក្នុងព្រះពុទ្ធសាសនាមហាយាន ព្រះពោធិសត្វ លោកេស្វរៈ បានបំពេញមេត្តាធម៌ដល់សត្វលោកគ្រប់ទិសទី។ ដូច្នេះ ព្រះភ័ក្ត្រដែលបែរទៅទិសខាងត្បូងក៏តំណាងឱ្យការផ្សព្វផ្សាយនូវមេត្តាធម៌ និងព្រះធម៌ទៅកាន់ទិសខាងត្បូងនៃនគរផងដែរ។ វាជាការបង្ហាញពីសេចក្តីសប្បុរស និងការជួយសង្គ្រោះដល់អ្នកដែលរងទុក្ខ។ ទិសខាងលិចនៃប្រាសាទបាយ័ន ជាទូទៅត្រូវបានផ្សារភ្ជាប់នឹង ការបញ្ចប់ ភាពងងឹត ឬមរណៈ ព្រោះជាទិសដែលព្រះអាទិត្យលិច និងនាំមកនូវរាត្រីកាល។ ក្នុងព្រហ្មញ្ញសាសនា ទិសនេះត្រូវបានចាត់ទុកជាទិសរបស់ ព្រះវរុណ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រនិងទឹក។ ព្រះភ័ក្ត្រដែលបែរទៅទិសលិច គឺជានិមិត្តរូបនៃការមើលឃើញនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើផ្នែកខាងលិចនៃអាណាចក្ររបស់ទ្រង់។ វាបានបង្ហាញពី អំណាចនិងវត្តមានដ៏ទូលំទូលាយ របស់ព្រះអង្គក្នុងការការពារនិងថែរក្សាប្រជារាស្ត្រ មិនថានៅទីណាឡើយ។ វត្តមានរបស់ព្រះភ័ក្ត្រនេះបញ្ជាក់ថាការគ្រប់គ្រងរបស់ព្រះអង្គបានលាតសន្ធឹងដល់ព្រំដែនខាងលិចនៃនគរ។ វាដូចទៅនឹងទិសផ្សេងទៀតដែរ ព្រះភ័ក្ត្រដែលបែរទៅទិសលិចក៏តំណាងឱ្យការផ្សព្វផ្សាយនូវ មេត្តាធម៌និងព្រះធម៌ នៃព្រះពុទ្ធសាសនាមហាយានទៅកាន់សត្វលោកដែលស្ថិតនៅទិសនោះ។ នេះបង្ហាញពីសេចក្តីប្រាថ្នារបស់ព្រះមហាក្សត្រក្នុងការនាំមកនូវសេចក្តីសុខនិងសន្តិភាពដល់ប្រជារាស្ត្រទាំងអស់ មិនថាតំបន់នោះមានលក្ខណៈដូចម្ដេចនោះទេ។ នេះបង្ហាញពីសេចក្តីប្រាថ្នារបស់ព្រះមហាក្សត្រក្នុងការនាំមកនូវសេចក្តីសុខ និងសន្តិភាពដល់ប្រជារាស្ត្រទាំងអស់ មិនថាតំបន់នោះមានលក្ខណៈដូចម្ដេចនោះទេ។ យើងសន្និដ្ឋានបានថា ប្រាសាទបាយ័នកសាងឡើង ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤ ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនា គេហៅថា ព្រះពុទ្ធជ័យពុទ្ធមហានាថ បានន័យថា ជ័យតំណាងឱ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធតំណាងឱ្យអ្នករក្សាលោក ។ សរុបសេចក្តីមក ព្រះភ័ក្ត្រទាំង៤ ដ៏ធំដែលស្ថិតនៅលើកំពូលទាំងឡាយនៃប្រាសាទបាយ័ន ដែលនៅប្រាង្គកណ្តាល ឬប្រាង្គប្រធានដែលពីដើមមានការគោរពបូជាព្រះជ័យពុទ្ធមហានាថនោះ គឺពិតជាតំណាងឱ្យព្រះលោកេស្វរៈ។ ព្រះអង្គមានទឹកមុខញញឹមប្រឹមប្រិយ បែរមុខមកឃើញហាក់បីដូចជាចង់រង់ចាំភ្ញៀវយ៉ាងរាក់ទាក់ មើលពីខាងណាក៏ដូចខាងណា ឃើញស្នាមញញឹម ពព្រាយនាំឱ្យយើងសប្បាយរីករាយ និងកោតស្ញប់ស្ញែងពីវីរទេពកោសល្យនៃស្ថាបត្យករជាដូនតារបស់យើង។